ការផ្តល់អំណោយ និងកាដូរ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីការគោរព ភាពស្និទ្ធស្នាល និងការដឹងគុណ។ ក្រៅពីការប្រើប្រាស់សម្ភារៈវេចខ្ចប់បែបទំនើប ប្រជាពលរដ្ឋខ្មែរក៏នៅតែបន្តប្រពៃណីនៃការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិខ្លះដែរ។ វាបានឆ្លុះបញ្ចាំងពី ការរៀបចំអំណោយ ដែលបង្ហាញពីភាពប៉ិនប្រសប់ និងការគិតគូរពីបរិស្ថានតាំងពីបរមបុរាណ។ ស្លឹកត្នោតគឺជាវត្ថុធាតុដើមធម្មជាតិដ៏សំខាន់មួយរបស់ខ្មែរ ដែលត្រូវបានយកមកប្រើប្រាស់យ៉ាងទូលំទូលាយ។ ខាងក្រោមនេះ ជាឧទាហរណ៍មួយចំនួននៃផលិតផលពីស្លឹកត្នោតដែលគេនិយមយកធ្វើជាអំណោយ។ ប្រអប់ស្លឹកត្នោត សិប្បករខ្មែរមានជំនាញក្នុងការដេរ ឬត្បាញស្លឹកត្នោតជាប្រអប់ដែលមានរាង និងទំហំផ្សេងៗគ្នា។ ប្រអប់ទាំងនេះមានលក្ខណៈស្រាល ស្អាតបាត និងមានក្លិនធម្មជាតិដែលប្លែក។ វាស័ក្តិសមសម្រាប់ដាក់នំចំណី គ្រឿងឧបភោគបរិភោគតូចៗ ឬវត្ថុអនុស្សាវរីយ៍។ ការប្រើប្រាស់ប្រអប់ស្លឹកត្នោត មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប៉ុណ្ណោះទេ ថែមទាំងលើកស្ទួយសិប្បកម្មប្រពៃណីទៀតផង។ ចំណែកឫស្សីគឺជាវត្ថុធាតុដើមធម្មជាតិមួយទៀតដែលខ្មែរនិយមប្រើប្រាស់សម្រាប់ការវេចខ្ចប់អំណោយ ដោយសារភាពធន់ ងាយស្រួលច្នៃ និងមានសោភ័ណភាពធម្មជាតិ។ កន្ត្រកឫស្សី ត្រូវបានត្បាញយ៉ាងល្អិតល្អន់ជារូបរាងផ្សេងៗគ្នា ពីតូចទៅធំ។ កន្ត្រកឫស្សីត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ដាក់របស់ដូចជា ចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យទាន ដូចជាបុណ្យភ្ជុំបិណ្ឌ ឬកឋិនទាន ពុទ្ធបរិស័ទតែងដាក់ចង្ហាន់ នំចំណី ឬសម្ភារៈប្រើប្រាស់ក្នុងកន្ត្រកឫស្សីមុននឹងប្រគេន។ អំណោយសម្រាប់ចាស់ទុំ នៅពេលទៅលេងឪពុកម្តាយ ជីដូនជីតា ឬញាតិមិត្តចាស់ៗ គេតែងដាក់ផ្លែឈើ នំចំណី ឬសម្ភារៈផ្សេងៗក្នុងកន្ត្រកឫស្សី ដើម្បីជូនជាកាដូរ។ អំណោយពិធីការ ក្នុងកម្មវិធីផ្លូវការមួយចំនួន កន្ត្រកឫស្សីដែលរៀបចំយ៉ាងស្អាតបាត ក៏ត្រូវបានប្រើសម្រាប់ដាក់កាដូរជាផ្លែឈើ ឬផលិតផលខ្មែរដែរ។ ក្រៅពីប្រអប់ និងកន្ត្រក ក៏មានការប្រើប្រាស់ក្រមា និងស្លឹកចេកសម្រាប់ការរៀបចំអំណោយផងដែរ។ ក្រមាសម្រាប់ការវេចខ្ចប់ ក្រមាគឺជាអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយវាក៏អាចត្រូវបានប្រើប្រាស់ជាសម្ភារៈវេចខ្ចប់អំណោយដ៏ស្រស់ស្អាត និងមានន័យ។ បន្ថែមពីនេះក្រមាអាចប្រើប្រាស់បន្តបានទៀត ដែលជួយកាត់បន្ថយកាកសំណល់។ រីឯ ស្លឹកចេក វិញត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការ រៀបចំអាហារ នៅក្នុងម្ហូបខ្មែរ ក៏ដូចជានៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការវេចខ្ចប់នំខ្មែរ ដូចជានំអន្សម នំគម ឬនំបត់ ជាដើម។ ពេលខ្លះ គេក៏យកស្លឹកចេកមករៀបចំទ្រាប់បាតកន្ត្រក ឬប្រអប់ ដើម្បីដាក់ផ្លែឈើ ឬនំចំណីឱ្យមើលទៅស្រស់ស្អាត និងរក្សាអនាម័យ។ លើសពីនេះ វាបានផ្តល់នូវក្លិនក្រអូបឈ្ងុយធម្មជាតិ និងងាយរលួយ ដែលល្អសម្រាប់បរិស្ថាន។ ក្រៅពីសម្ភារៈធម្មជាតិដែលបានរៀបរាប់ខាងលើ ប្រជាពលរដ្ឋខ្មែរក៏មានទម្លាប់ និងរបៀបរៀបចំអំណោយជាច្រើនទៀត។ ទង្វើទាំងនេះបានបង្ហាញពីភាពប៉ិនប្រសប់ ទឹកចិត្ត និងការគោរពតាមបែបប្រពៃណី។ ម្យ៉ាងទៀត ការរៀបចំអំណោយរបស់ខ្មែរ មិនត្រឹមតែផ្តោតលើការវេចខ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់លើការតុបតែងលម្អផងដែរ។ ដើម្បីបង្កើនសោភ័ណភាព និងតម្លៃនៃអំណោយយើងត្រូវការវត្ថុធម្មជាតិមួយចំនួនដូចខាងក្រោម។ ផ្កាធម្មជាតិ ខ្មែរនិយមប្រើប្រាស់ផ្កាធម្មជាតិស្រស់ៗ ដូចជា ផ្កាចំប៉ី ផ្កាម្លិះ ផ្កាឈូក ឬ ស្លឹកឈើបៃតង សម្រាប់តុបតែងកាដូរ ឬដាក់លម្អក្នុងកន្ត្រកអំណោយ។ ផ្កាទាំងនេះផ្តល់នូវក្លិនក្រអូបឈ្ងុយ និងធ្វើឱ្យអំណោយមើលទៅស្រស់បំព្រង។ ជាពិសេស ផ្កាម្លិះ និងផ្កាចំប៉ី ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពបរិសុទ្ធ និងសិរីសួស្តី។ ខ្សែអំបោះ ឬខ្សែរូតធ្វើពីវត្ថុធម្មជាតិ ជំនួសឱ្យខ្សែបូផ្លាស្ទិក ខ្មែរនិយមប្រើប្រាស់ខ្សែអំបោះដែលផលិតពីកប្បាស ឬខ្សែរូតដែលធ្វើពីវត្ថុធាតុដើមធម្មជាតិផ្សេងៗ ដើម្បីចងវេចខ្ចប់អំណោយ។ វាមានសភាពទន់ ស្រស់ស្អាតបែបធម្មជាតិ និងមិនប៉ះពាល់បរិស្ថាន។ ទោះបីជាមិនមែនជាការផ្តល់កាដូរប្រចាំថ្ងៃក៏ដោយ ពិធីមង្គលការរបស់ខ្មែរមានទម្លាប់រៀបចំ "គ្រឿងបណ្ណាការ" ដែលជាអំណោយដ៏មានតម្លៃបំផុតពីខាងកូនកំលោះជូនខាងកូនក្រមុំ។ នេះបង្ហាញពីការគោរព ការយកចិត្តទុកដាក់ និងការសន្យារៀបការ។ គ្រឿងបណ្ណាការ មិនមែនត្រឹមតែជាសម្ភារៈនោះទេ ប៉ុន្តែវាជាការបង្ហាញពី កិត្តិយស និងកម្រិតជីវភាព របស់គ្រួសារកូនកំលោះចំពោះគ្រួសារកូនក្រមុំ។ ដោយហេតុនេះ បានជាធម្មតារួមមាន មាស ប្រាក់ គ្រឿងអលង្ការ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។ អំណោយទាំងនេះត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដាក់ក្នុងថាស ឬប្រអប់ស្អាតៗ ហើយដង្ហែជាក្បួនពីផ្ទះកូនកំលោះទៅផ្ទះកូនក្រមុំ។ នេះជាទម្រង់នៃការផ្តល់អំណោយដ៏ធំ និងមានសារៈសំខាន់បំផុតក្នុងវប្បធម៌ខ្មែរ។ ថ្មីៗនេះ មានការលើកកម្ពស់យ៉ាងខ្លាំងនូវការផ្តល់អំណោយជាផលិតផលក្នុងស្រុក និងសិប្បកម្មខ្មែរ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្ហាញពីមោទកភាពជាតិ។ អំណាយទាំងនោះមានដូចជា ស្ករត្នោត ម្រេចកំពត អង្ករក្រអូប កាហ្វេខ្មែរ ឬ ផ្លែឈើតាមរដូវកាល។ ផលិតផលទាំងនេះច្រើនតែខ្ចប់ដោយ ប្រអប់ក្រដាសកែច្នៃ ឬ កញ្ចប់ធ្វើពីស្លឹកឈើស្ងួត ដើម្បីរក្សាបាននូវលក្ខណៈធម្មជាតិ និងបរិស្ថាន។ សិប្បកម្មដៃដូចជា សូត្រខ្មែរ ផលិតផលធ្វើពីឫស្សី ក្រចៅ ស្លឹកត្នោត សេរ៉ាមិច ឬ គ្រឿងអលង្ការប្រាក់។ អំណោយប្រភេទនេះបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ និងមានតម្លៃខ្ពស់ទាំងសម្ភារៈ និងវប្បធម៌។ ពួកគេច្រើនតែត្រូវបានរុំដោយ ក្រមា ឬដាក់ក្នុង ប្រអប់ឈើតូចៗ ដែលឆ្លុះបញ្ចាំងពីភាពប្រណិត។ មិនថារៀបចំអំណោយដោយសម្ភារៈបែបណា ឬក្នុងឱកាសអ្វីនោះទេ អ្វីដែលសំខាន់បំផុតក្នុងទំនៀមទម្លាប់ខ្មែរ គឺ ទឹកចិត្តដ៏ស្មោះសរ និង ពាក្យជូនពរដ៏មានន័យ។ គេតែងភ្ជាប់សំបុត្រជូនពរដែលសរសេរដោយដៃ ឬនិយាយពាក្យជូនពរដោយផ្ទាល់មាត់។ ពាក្យពេចន៍ទាំងនោះច្រើនតែបង្ហាញពី ការដឹងគុណ ក្តីស្រឡាញ់ ការគោរព ភាពជោគជ័យ សុខភាពល្អ និងសិរីសួស្តី។ សម្រាប់ប្រជាពលរដ្ឋខ្មែរ តម្លៃនៃអំណោយមិនមែនស្ថិតនៅលើតម្លៃសម្ភារៈនោះទេ ក៏ប៉ុន្តែវាស្ថិតនៅលើ ទឹកចិត្ត ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ដែលអ្នកផ្តល់បានបង្ហាញ។។ ការផ្តល់អំណោយគឺជាការកសាងចំណងមិត្តភាព និងទំនាក់ទំនងក្នុងសង្គមឱ្យកាន់តែរឹងមាំ។ សរុបមក ទំនៀមទម្លាប់នៃការរៀបចំអំណោយរបស់ខ្មែរ គឺជាការរួមបញ្ចូលគ្នារវាង ភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ជាមួយនឹង ការបង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅ។ វាគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីវប្បធម៌ខ្មែរដ៏សម្បូរបែប និងមានអត្ថន័យជ្រាលជ្រៅ។